នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្នការស្វាគមន៍គឺជាផ្នែកមួយនៃវប្បធម៌ដែលបង្ហាញពីការគោរព សិរីល្អ និងការស្និទ្ធស្នាលក្នុងសហគមន៍។ ការស្វាគមន៍នេះអាចបែងចែកជាពីរប្រភេទគឺ ការស្វាគមន៍ផ្លូវការ និង ការស្វាគមន៍មិនផ្លូវការ ដែលមានលក្ខណៈនិងបរិបទខុសៗគ្នា។ ជាទូទៅការស្វាគមន៍ដែលមានលក្ខណៈផ្លូវការត្រូវបានរៀបចំឡើងដោយ ស្ថាប័ន រដ្ឋាភិបាល។ ការស្វាគមន៍នេះប្រើប្រាស់ក្នុងព្រឹត្តិការណ៍ជាផ្លូវការដូចជា ការទទួលភ្ញៀវអង្គការអន្តរជាតិ មន្ត្រីជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ កិច្ចប្រជុំឬសន្និសីទជាផ្លូវការ។ បន្ទាប់ពីភ្ញៀវអញ្ចើញមកដល់គេអាចសំពះរួចទើបចាប់ដៃជាក្រោយ។ រួចធ្វើការសួរសុខទុក្ខគ្នាបន្តិចបន្តួចទើបអញ្ជើញភ្លៀវទៅអង្គុយ។ ក្នុងការស្វាគមន៍ផ្លូវការគេត្រូវស្លៀកពាក់ទៅតាមបរិបទ ដូចសម្លៀកបំពាក់ប្រពៃណី ឬស៊ីវិលផ្លូវការ ។ បន្ថែមពីនេះទៅទៀតជៀសវៀងការស្លៀកខោខ្លី អាវស្តើង ឬខោអាវដែលរឹបបង្ហាញរាងខ្លាំង។ លើសពីនេះទៅទៀត មានការអានសុន្ទរកថា ការសម្ដែងកិត្តិយស ក៏បង្ហាញសេចក្ដីគោរពយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះភ្ញៀវដែលមានសារៈសំខាន់។ ហើយនៅក្នុងកម្មវិធីអាចនឹងមានការសម្តែងសិល្បៈប្រពៃណី ដែលបង្ហាញពីវប្បធម៌នៃការគោរពដែរ។ ម្យ៉ាងវិញទៀត ក៏អាចមានក្បួនដង្ហែឡាន ក្នុងករណីការស្វាគមន៍នៅក្នុងកម្មវិធីធំៗ ដូចជាការទស្សនកិច្ចផ្លូវការរដ្ឋជាដើម។ ចំណែកឯការរៀបចំកន្លែងទទួលភ្លៀងវិញក៏ត្រូវមានស្តង់ដាដែរ ព្រោះវាបង្ហាញការយកចិត្តរបស់ម្ចាស់ផ្ទះ ដើម្បីឱ្យសមនឹងកិត្តិយសរបស់ភ្ញៀវ។ ផ្ទុយពីនេះវិញការស្វាគមន៍ក្រៅផ្លូវការជាការស្វាគមន៍លក្ខណៈផ្ទាល់ខ្លួន ពោលគឺការទទួលមិត្តភក្កិ ឬការទទួលភ្ញៀវសាមញ្ញធម្មតាជាដើម។ ហើយការទទួលស្វាគមន៍ក្រៅផ្លូវការបែបនេះ គេមិនមានរៀបចំដូចការស្វាគមន៍ជាផ្លូវការនោះទេ ដោយគ្រាន់តែសំពះ និយាយរាក់ទាក់ប៉ុណ្ណោះ។ បន្ទាប់មកទៀតអញ្ជើញភ្ញៀវអង្គុយដោយភាពរួសរាយរាក់ទាក់។ ចំណែកការស្លៀកពាក់វិញ គេក៏មិនស្លៀកពាក់ដូចការស្វាគមន៍ជាផ្លូវការដែរ។ គេអាចស្លៀកពាក់សាមញ្ញ បែបគ្រួសារ ប៉ុន្តែសមរម្យ។ ជាពិសេសគេមិនទទួលអ្វីច្រើននោះទេ ត្រឹមទឹក១កែវប៉ុណ្ណោះ។ បន្ទាប់មកទៀតអង្គុយនិយាយគ្នាលេង មិនមានរៀបចំអ្វីធំដុំឡើយ។ សម្រាប់ទីតាំងវិញអាចរៀបចំនៅផ្ទះដោយខ្លួនឯងបាន។